ការញ៉ាំកាហ្វេនៅផ្ទះ បានក្លាយជាសិល្បៈនៃការរស់នៅដ៏ពេញនិយមមួយ ដែលអនុញ្ញាតឱ្យយើងបង្កើតបរិយាកាសធ្វើកាហ្វេផ្ទាល់ខ្លួន និងផ្ដល់នូវក្ដីសុខនៅរាល់ពេលព្រឹកព្រលឹម។ ចំពោះ ការញ៉ាំកាហ្វេនៅផ្ទះ គឺមានមូលហេតុ និងគោលបំណងជាច្រើន។ គោលបំណងចម្បងនៃការធ្វើកាហ្វេញ៉ាំនៅផ្ទះ គឺដើម្បីបង្កើតនូវរសជាតិដែលស័ក្តិសមបំផុតទៅនឹងចំណូលចិត្តផ្ទាល់ខ្លួនពិតៗ។ ការធ្វើកាហ្វេនៅផ្ទះដើម្បីសន្សំសំចៃថវិកាប្រចាំថ្ងៃដែលត្រូវចំណាយនៅតាមហាងកាហ្វេល្បីៗដែលមានតម្លៃថ្លៃ។ គោលបំណង គឺដើម្បីផ្ដើមថ្ងៃថ្មីដោយភាពស្ងប់ស្ងាត់ និងជៀសវាងការតម្រង់ជួររង់ចាំទិញកាហ្វេនៅខាងក្រៅដែលមានភាពមមាញឹក។ ការធ្វើកាហ្វេនៅផ្ទះមានបំណងពង្រឹងជំនាញជាអ្នកឆុងកាហ្វេ សម្រាប់ខ្លួនឯង និងសមាជិកគ្រួសារ។ យើងចង់គ្រប់គ្រងលើគុណភាព និងប្រភពនៃគ្រាប់កាហ្វេដែលយើងប្រើប្រាស់ ដើម្បីធានាបាននូវសុខភាពល្អ។ ការធ្វើបែបនេះ ក៏ដើម្បីកំណត់បរិមាណជាតិស្ករ និងទឹកដោះគោឱ្យបានត្រឹមត្រូវតាមតម្រូវការសុខភាពរបស់បុគ្គលម្នាក់ៗ។ ការធ្វើកាហ្វេនៅផ្ទះផ្ដល់នូវឱកាសក្នុងការពិសោធន៍ជាមួយរូបមន្តថ្មីៗដែលមិនមានលក់នៅតាមហាងទូទៅផងដែរ។ យើងចង់បង្កើតនូវទម្លាប់ពេលព្រឹកដ៏ល្អមួយដែលជួយឱ្យស្មារតីស្រស់ថ្លា និងមានថាមពលមុនពេលចាប់ផ្ដើមការងារ។ បន្ថែមពីនេះ ក៏ដើម្បីកាត់បន្ថយការប្រើប្រាស់កែវជ័រ និងទុយោបឺត ដែលរួមចំណែកដល់ការការពារបរិស្ថាន។ ការញ៉ាំកាហ្វេនៅផ្ទះជួយបង្កើតបរិយាកាសស្និទ្ធស្នាលក្នុងការជជែកលេងជាមួយសមាជិកគ្រួសារនៅពេលព្រឹក។ យើងធ្វើវាដើម្បីរីករាយជាមួយក្លិនកាហ្វេដ៏ក្រអូបសាយភាយពេញផ្ទះ ដែលជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងបំបាត់ស្រ្តេស។ ការញ៉ាំកាហ្វេនៅផ្ទះ ក៏ដើម្បីស្វែងយល់ពីវប្បធម៌កាហ្វេជុំវិញពិភពលោកតាមរយៈការជ្រើសរើសគ្រាប់កាហ្វេពីតំបន់ផ្សេងៗគ្នាមកសាកផងដែរ។ ការញ៉ាំកាហ្វេនៅផ្ទះអនុញ្ញាតឱ្យយើងអានសៀវភៅ ឬស្ដាប់តន្ត្រីដែលយើងចូលចិត្តដោយគ្មានការរំខានដល់អ្នកដទៃ។ យើងចង់ប្រើប្រាស់ពេលវេលាខ្លីៗនៅផ្ទះឱ្យមានន័យ និងពោរពេញដោយភាពច្នៃប្រឌិតតាមរយៈការឆុងកាហ្វេ។ បន្ថែមពីនេះ ការធ្វើកាហ្វេនៅផ្ទះ ក៏អាចជាការត្រៀមសម្រាប់ការទទួលភ្ញៀវ ឬមិត្តភក្តិដែលមកលេងផ្ទះដោយកាហ្វេដែលមានរសជាតិឆ្ងាញ់ និងមានអនាម័យ។ យើងធ្វើកាហ្វេនៅផ្ទះដើម្បីស្វែងរកតុល្យភាពរវាងភាពល្វីង និងភាពផ្អែមនៃកាហ្វេដែលយើងចូលចិត្ត។ ការធ្វើកាហ្វេនៅផ្ទះ គឺជាវិធីសាស្រ្តមួយក្នុងការសម្រាកកាយពីបច្ចេកវិទ្យា និងការផ្ដោតលើការងារដែលធ្វើដោយដៃ។ ការធ្វើកាហ្វេនេះ ក៏ដើម្បីទទួលបាននូវកាហ្វេដែលមានសីតុណ្ហភាពក្ដៅសមល្មមភ្លាមៗបន្ទាប់ពីឆុងរួច។ យើងធ្វើវាដើម្បីបង្ហាញពីស្ទីលរស់នៅបែបសាមញ្ញ ប៉ុន្តែមានគុណភាពខ្ពស់ និងភាពស៊ីវិល័យ។ គោលបំណងចុងក្រោយនៃការញ៉ាំកាហ្វេនៅផ្ទះ គឺដើម្បីបង្កើតក្ដីសុខតិចៗប្រចាំថ្ងៃដែលផ្ដើមចេញពីកែវកាហ្វេក្នុងដៃរបស់យើង។ ការញ៉ាំកាហ្វេនៅផ្ទះ គឺត្រូវការសម្ភារៈសម្រាប់ឆុងកាហ្វេមួយចំនួនដើម្បីធ្វើកាហ្វេ។ ម៉ាស៊ីនឆុងកាហ្វេអគ្គិសនី គឺជាឧបករណ៍ងាយស្រួលបំផុតសម្រាប់អ្នកដែលចង់បានកាហ្វេលឿន និងមានរសជាតិថេរ។ កែវចម្រោះកាហ្វេ ត្រូវបានប្រើសម្រាប់អ្នកដែលចូលចិត្តកាហ្វេបែបថ្លា និងមានក្លិនឈ្ងុយ។ ក្រដាសចម្រោះមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទុកកាកកាហ្វេ និងអនុញ្ញាតឱ្យតែទឹកកាហ្វេដ៏បរិសុទ្ធហូរចូលកែវ។ កំសៀវទឹកដែលមានចំពុះវែង ជួយឱ្យយើងអាចគ្រប់គ្រងការចាក់ទឹកបានយ៉ាងច្បាស់លាស់។ ម៉ាស៊ីនកិនគ្រាប់កាហ្វេ គឺជាបេះដូងនៃការឆុងកាហ្វេនៅផ្ទះ ដើម្បីទទួលបានម្សៅកាហ្វេដែលស្រស់ និងថ្មី។ ជញ្ជីងអេឡិចត្រូនិកត្រូវបានប្រើសម្រាប់ថ្លឹងទម្ងន់កាហ្វេ និងទឹក ដើម្បីរក្សាសមាមាត្រឱ្យបានត្រឹមត្រូវបំផុត។ នាឡិកាចុចកំណត់ពេល ជួយឱ្យយើងដឹងពីរយៈពេលនៃការឆុង ដើម្បីជៀសវាងការឆុងយូរពេកដែលនាំឱ្យល្វីងខ្លាំង។ កែវចុចបារាំង គឺជាឧបករណ៍ដ៏សាមញ្ញដែលផ្ដល់នូវរសជាតិកាហ្វេដ៏ឈ្ងុយ និងមានសាច់កាហ្វេដិតល្អ។ ផើងមូកា ត្រូវបានប្រើសម្រាប់អ្នកដែលចូលចិត្តកាហ្វេដែលមានកម្លាំងខ្លាំងប្រហាក់ប្រហែលនឹងអេសប្រេសសូ។ ឧបករណ៍វាយទឹកដោះគោ ជួយបង្កើតពពុះទឹកដោះគោដ៏ទន់ល្មើយសម្រាប់ធ្វើកាហ្វេឡាតេ ឬកាពូឈីណូ។ កែវវាស់ចំណុះ ជួយឱ្យយើងកំណត់បរិមាណទឹក និងទឹកដោះគោឱ្យបានត្រឹមត្រូវតាមរូបមន្ត។ ស្លាបព្រាសម្រាប់កូរ និងវាស់ម្សៅកាហ្វេ គឺជាសម្ភារៈបឋមដែលផ្ទះនីមួយៗគួរតែមានជាប់ជានិច្ច។ កែវកាហ្វេ ដែលមានសមត្ថភាពរក្សាកម្ដៅបានយូរ ជួយឱ្យយើងញ៉ាំកាហ្វេបានយូរដោយមិនត្រជាក់បាត់រសជាតិ។ កែវឆុងកាហ្វេទឹកកក ប្រើសម្រាប់ត្រាំកាហ្វេក្នុងទូទឹកកករយៈពេលយូរ ដើម្បីទទួលបានរសជាតិទន់អមដោយភាពត្រជាក់។ ជក់សម្អាតម៉ាស៊ីនកិនកាហ្វេ ជួយរក្សាអនាម័យឧបករណ៍ឱ្យនៅស្អាត និងគ្មានក្លិនផ្អូមនៃម្សៅកាហ្វេចាស់។ កំសៀវដាំទឹកអគ្គិសនីដែលអាចកំណត់សីតុណ្ហភាពបាន ជួយឱ្យយើងទទួលបានទឹកដែលស័ក្តិសមនឹងប្រភេទកាហ្វេនីមួយៗ។ កំប៉ុងដាក់គ្រាប់កាហ្វេដែលបិទជិត ជួយការពារគ្រាប់កាហ្វេពីខ្យល់ និងសំណើមដើម្បីរក្សាភាពស្រស់ថ្មី។ សំណាញ់ចម្រោះដែកអ៊ីណុក អាចប្រើជំនួសក្រដាសចម្រោះសម្រាប់អ្នកដែលចង់កាត់បន្ថយកាកសំណល់។ ការមានកន្លែងរៀបចំសម្ភារៈតូចមួយនៅក្នុងផ្ទះ នឹងធ្វើឱ្យការឆុងកាហ្វេកាន់តែមានភាពងាយស្រួល។ ការធ្វើកាហ្វេនៅផ្ទះ ភាគច្រើនគេតែងជ្រើសរើសប្រភេទកាហ្វេក្នុងស្រុក ដើម្បីធ្វើញ៉ាំនៅផ្ទះ ហើយប្រភេទកាហ្វេទាំងនោះមានយ៉ាងច្រើនសម្បូរបែប។ ដោយគ្រាប់កាហ្វេរ៉ូប៊ូស្តា ពីខេត្តមណ្ឌលគីរី និងរតនគីរី គឺជាជម្រើសឈានមុខគេសម្រាប់រសជាតិដិតខ្លាំងបែបខ្មែរ។ គ្រាប់កាហ្វេអារ៉ាប៊ីកា ត្រូវបានយុវជនខ្មែរនិយមប្រើសម្រាប់ការឆុងបែបចម្រោះ ដោយសារក្លិនក្រអូបរបស់វា។ ការលាយបញ្ចូលគ្នារវាងអារ៉ាប៊ីកា និងរ៉ូប៊ូស្តា បានផ្ដល់នូវតុល្យភាពរវាងក្លិនក្រអូប និងកម្លាំងនៃជាតិកាហ្វេអ៊ីន។ កាហ្វេទឹកដោះគោទឹកកក គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតដែលប្រជាជនកម្ពុជាតែងតែធ្វើញ៉ាំនៅផ្ទះរាល់ព្រឹក។ កាហ្វេខ្មៅក្ដៅ ត្រូវបានជ្រើសរើសសម្រាប់អ្នកដែលចង់ទទួលបានរសជាតិកាហ្វេពិតៗ និងជួយសម្រកទម្ងន់។ កាហ្វេពងមាន់ គឺជាប្រភេទកាហ្វេប្លែកមួយដែលមនុស្សមួយចំនួនចូលចិត្តសាកល្បងធ្វើនៅផ្ទះតាមបែបវៀតណាម។ កាហ្វេដូងក្រអូប ដែលប្រើដូងក្រអូបជំនួសទឹកដោះគោ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ឯកាហ្វេកញ្ចប់ នៅតែជាជម្រើសដ៏លឿនសម្រាប់អ្នកដែលរវល់ខ្លាំង និងមិនមានសម្ភារៈឆុងច្រើន។ ការជ្រើសរើសគ្រាប់កាហ្វេលីងថ្មីៗ គឺជាអាថ៌កំបាំងដែលធ្វើឱ្យកាហ្វេនៅផ្ទះឆ្ងាញ់ជាងហាងមួយចំនួន។ ការធ្វើកាហ្វេញ៉ាំនៅផ្ទះ គឺត្រូវចេះពីរបៀបនៃការធ្វើកាហ្វេតាមជំហ៊ាននីមួយៗនៃការឆុងកាហ្វេ។ ជំហានដំបូង គឺការជ្រើសរើសគ្រាប់កាហ្វេដែលមានគុណភាព និងពិនិត្យមើលកាលបរិច្ឆេទនៃការលីងឱ្យបានច្បាស់លាស់។ ចាប់ផ្ដើមដាំទឹកឱ្យពុះ រួចទុកឱ្យវាចុះត្រជាក់បន្តិចដល់សីតុណ្ហភាពប្រហែល ៩០ ទៅ ៩៦ អង្សាសេ។ វាស់វែងគ្រាប់កាហ្វេតាមបរិមាណដែលត្រូវការ ដោយសមាមាត្រទូទៅគឺកាហ្វេ ១ ក្រាម ចំពោះទឹក ១៥ ក្រាម។ កិនគ្រាប់កាហ្វេឱ្យមានទំហំសមស្របទៅនឹងឧបករណ៍ឆុង។ ប្រសិនបើប្រើក្រដាសចម្រោះ ត្រូវចាក់ទឹកក្ដៅលាងក្រដាសជាមុនដើម្បីបំបាត់ក្លិនក្រដាស និងធ្វើឱ្យកែវក្ដៅ។ ចាក់ម្សៅកាហ្វេចូលក្នុងឧបករណ៍ឆុង រួចរៀបចំផ្ទៃកាហ្វេឱ្យមានភាពរាបស្មើល្អ។ ចាប់ផ្ដើមចាក់ទឹកបន្តិចដើម្បីឱ្យកាហ្វេ រីក រយៈពេល ៣០ វិនាទី ដើម្បីបញ្ចេញឧស្ម័នកាបូនិច។ បន្តចាក់ទឹកយឺតៗជារង្វង់ពីកណ្ដាលទៅក្រៅ ដើម្បីធានាថាទឹកប៉ះនឹងម្សៅកាហ្វេបានសព្វល្អទាំងអស់។ រង់ចាំឱ្យទឹកកាហ្វេស្រក់អស់ រួចដកឧបករណ៍ចម្រោះចេញឱ្យបានទាន់ពេលវេលាដើម្បីរក្សារសជាតិ។ ប្រសិនបើធ្វើកាហ្វេទឹកដោះគោ ត្រូវចាក់ទឹកដោះគោខាប់ចូលក្នុងកែវ រួចកូរឱ្យសព្វជាមួយទឹកកាហ្វេក្ដៅ។ សម្រាប់កាហ្វេទឹកកក ត្រូវត្រៀមកែវដែលមានទឹកកកពេញ រួចចាក់កាហ្វេដែលឆុងរួចចូលយឺតៗ។ ជំហាននៃការវាយទឹកដោះគោឱ្យឡើងពពុះ គួរធ្វើឡើងដោយយកចិត្តទុកដាក់ដើម្បីទទួលបានសាច់ពពុះម៉ត់រលោង។ ការតុបតែងកែវកាហ្វេរបស់អ្នកដោយម្សៅកាកាវ ឬម្សៅឈើអែម ដើម្បីបង្កើនសោភ័ណភាព និងក្លិនក្រអូប។ ភ្លក្សរសជាតិកាហ្វេដែលអ្នកបានធ្វើ និងកត់ត្រាទុកនូវអ្វីដែលអ្នកចង់កែតម្រូវនៅពេលក្រោយ។ សម្អាតឧបករណ៍ឆុងកាហ្វេភ្លាមៗបន្ទាប់ពីប្រើប្រាស់រួច ដើម្បីរក្សាអនាម័យ និងភាពរឹងមាំនៃឧបករណ៍។ ការធ្វើកាហ្វេញ៉ាំនៅផ្ទះ គឺមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ ការញ៉ាំកាហ្វេនៅផ្ទះជួយឱ្យយើងមានសេរីភាពពេញលេញក្នុងការជ្រើសរើសគ្រឿងផ្សំដែលល្អបំផុតសម្រាប់រាងកាយ។ ចំពោះអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុគឺច្បាស់លាស់ ដោយការឆុងនៅផ្ទះចំណាយតិចជាង ៥ ទៅ ១០ ដង បើធៀបនឹងការទិញនៅហាង។ ការធ្វើកាហ្វេ គឺជាសកម្មភាពសមាធិមួយបែប ដែលជួយឱ្យយើងមានការផ្ដោតអារម្មណ៍ និងចិត្តស្ងប់នៅពេលព្រឹក។ បន្ថែមពីនេះ វាក៏ជួយកាត់បន្ថយសំណល់កែវជ័រផងដែរ។ ការញ៉ាំកាហ្វេនៅផ្ទះផ្ដល់នូវផាសុកភាពខ្ពស់បំផុត ដោយយើងអាចស្លៀកឈុតគេងយប់ញ៉ាំកាហ្វេក៏បាន។ វាជួយឱ្យយើងយល់ដឹងកាន់តែស៊ីជម្រៅពីវិទ្យាសាស្ត្រនៃអាហារ និងការប្រែប្រួលរសជាតិទៅតាមសីតុណ្ហភាពទឹក។ ការឆុងកាហ្វេនៅផ្ទះ គឺជាការផ្ដល់រង្វាន់ដល់ខ្លួនឯង បន្ទាប់ពីការខិតខំប្រឹងប្រែងរៀនសូត្រពីបច្ចេកទេសផ្សេងៗ។ វាជួយពង្រឹងទំនាក់ទំនងក្នុងគ្រួសារ នៅពេលដែលសមាជិកម្នាក់ឆុងកាហ្វេជូនសមាជិកដទៃទៀត។ ការញ៉ាំកាហ្វេនៅផ្ទះជួយឱ្យយើងជៀសផុតពីការញ៉ាំជាតិស្ករច្រើនពេកដែលហាងកាហ្វេមួយចំនួនតែងតែដាក់លើសកម្រិត។ វាជួយឱ្យយើងមានស្មារតីរឹងប៉ឹង និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការបំពេញការងារក្នុងផ្ទះ។ ការធ្វើកាហ្វេដោយខ្លួនឯងជួយឱ្យយើងក្លាយជាមនុស្សម្នាក់ដែលហ្មត់ចត់ និងចេះឱ្យតម្លៃលើរឿងតូចតាចក្នុងជីវិត។ វាផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកដែលមានកូនតូច ឬមនុស្សចាស់នៅក្នុងផ្ទះ ដែលមិនងាយស្រួលចេញក្រៅ។ ឯសារៈសំខាន់សម្រាប់សុខភាព គឺជាតិកាហ្វេអ៊ីនជួយដុតបំផ្លាញកាឡូរី និងការពារជំងឺភ្លេចភ្លាំងនៅពេលចាស់ទៅ។ ការឆុងកាហ្វេនៅផ្ទះជួយឱ្យយើងអាចស្រូបយកនូវក្លិនក្រអូបដែលជួយព្យាបាលផ្លូវចិត្ត។ វាផ្ដល់ឱ្យយើងនូវមោទនភាពនៅពេលដែលយើងអាចឆុងកាហ្វេបានឆ្ងាញ់ដូចអ្នកជំនាញអាជីព។ ការញ៉ាំកាហ្វេនៅផ្ទះជួយឱ្យយើងមានពេលវេលាផ្ទាល់ខ្លួនដើម្បីរៀបចំផែនការការងារ។ វាកាត់បន្ថយការប៉ះពាល់ជាមួយមនុស្សច្រើនក្នុងកំឡុងពេលដែលមានជំងឺឆ្លង ឬការកកស្ទះចរាចរណ៍ខ្លាំង។ ការធ្វើកាហ្វេនៅផ្ទះជួយឱ្យយើងចេះបែងចែករសជាតិកាហ្វេបានល្អ ដែលធ្វើឱ្យយើងក្លាយជាអ្នកញ៉ាំកាហ្វេដែលមានចំណេះដឹង។ វាគឺជាការវិនិយោគលើសុខភាពផ្លូវចិត្ត និងផ្លូវកាយដ៏មានតម្លៃបំផុតមួយដែលគ្រប់គ្នាអាចធ្វើបាន។ ការញ៉ាំកាហ្វេនៅផ្ទះជួយឱ្យយើងរកឃើញនូវ សុភមង្គលផ្ទាល់ខ្លួននៅក្នុងគេហដ្ឋាន។ យើងគួរតែលើកទឹកចិត្តឱ្យមានការគាំទ្រផលិតផលកាហ្វេដែលដាំដុះដោយកសិករខ្មែរសម្រាប់ការឆុងនៅផ្ទះ។ ការរៀនបច្ចេកទេសឆុងកាហ្វេថ្មីៗតាមរយៈវីដេអូអនឡាញ គឺជាការអភិវឌ្ឍខ្លួនដែលមិនចេះចប់មិនចេះហើយ។ ចូរមានភាពអត់ធ្មត់ក្នុងការហ្វឹកហាត់ ព្រោះកាហ្វេកែវដំបូងអាចនឹងមិនឆ្ងាញ់ដូចការរំពឹងទុកឡើយ។ ការច្នៃប្រឌិតរូបមន្តកាហ្វេថ្មីៗដោយប្រើគ្រឿងផ្សំក្នុងស្រុក គឺជាមោទនភាពមួយនៃសិល្បៈកាហ្វេនៅផ្ទះ។ យើងសង្ឃឹមថាការធ្វើកាហ្វេនៅផ្ទះនឹងក្លាយជាផ្នែកមួយនៃវប្បធម៌រស់នៅដ៏ថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។ ចូរចែករំលែកចំណេះដឹង និងកាហ្វេដែលអ្នកឆុង ជាមួយអ្នកជិតខាងដើម្បីបង្កើតសហគមន៍ដែលគួរឱ្យចង់រស់នៅ។ ការវិនិយោគលើសម្ភារៈឆុងកាហ្វេល្អៗ គឺជាការវិនិយោគលើគុណភាពជីវិតក្នុងរយៈពេលវែង។ ត្រូវចងចាំថាកាហ្វេដែលឆ្ងាញ់បំផុត គឺកាហ្វេដែលអ្នកឆុងដោយក្ដីស្រឡាញ់ និងភាពយកចិត្តទុកដាក់បំផុត។ រាល់កែវកាហ្វេនីមួយៗដែលអ្នកធ្វើ គឺជាសក្ខីភាពនៃភាពម្ចាស់ការលើជីវិត និងចំណូលចិត្តរបស់អ្នក។ ចូររីករាយជាមួយដំណក់កាហ្វេនីមួយៗ និងអរគុណដល់ជីវិតដែលបានផ្ដល់ឱកាសឱ្យយើងបានញ៉ាំកាហ្វេនៅផ្ទះ។ សរុបសេចក្ដីមក ការញ៉ាំកាហ្វេនៅផ្ទះគឺជាការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នារវាង តម្រូវការរាងកាយ និងសោភ័ណភាពផ្លូវចិត្ត។ តាមរយៈការជ្រើសរើសគ្រាប់កាហ្វេដែលមានគុណភាព ការប្រើប្រាស់សម្ភារៈដែលត្រឹមត្រូវ និងការអនុវត្តតាមជំហានបច្ចេកទេសដ៏ម៉ត់ចត់ យើងមិនត្រឹមតែទទួលបាននូវភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ។ ប៉ុន្តែយើងថែមទាំងបានសន្សំសំចៃថវិកា និងបង្កើតនូវពិភពលោកតូចមួយដែលពោរពេញដោយភាពរីករាយ។ ការធ្វើកាហ្វេនៅផ្ទះ គឺជាសញ្ញានៃការចេះឱ្យតម្លៃលើពេលវេលា និងការបង្កើតគុណភាពជីវិតដែលផ្ដើមចេញពីចំណុចតូចៗនៅក្នុងគេហដ្ឋាន។